ពីសម័យមួយទៅសម័យមួយទៀត គឺតែងតែមានផ្លាស់ប្តូរទាំងការរស់នៅ និងការបរិភោគ។ បើយើងនិយាយអំពីការបរិភោគ ពីបុរាណនឹងបច្ចុប្បន្ននោះមិនសូវមានភាពខុសគ្នាប៉ុន្មានទេ តែអ្វីដែលខុសគ្នានោះគឺ សម្ភារៈនិងឧបករណ៍សម្រាប់ការបរិភោគប៉ុណ្ណោះ។ នៅក្នុងសម័យបុរាណគេនិយមប្រើប្រាស់សម្ភារៈណាដែលងាយរក ធន់ និងសមស្របតាមស្ថានភាពរស់នៅដូចជា ចានដែក ចានប្រាក់ និងស្លាបព្រាលោហៈជាដើម។ សម្រាប់ចានដែក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសម័យដើម ជាពិសេសនៅតាមភូមិ ឬតំបន់ជនបទ ដោយសារវាមានភាពធន់នឹងកម្ដៅបានល្អ មិនងាយបែក ឬខូចខាត។ ម្យ៉ាងវិញទៀត វាអាចប្រើសម្រាប់ដាក់អាហារក្តៅៗ និងងាយស្រួលក្នុងការថែទាំទៀតផង។ រីឯ ចានប្រាក់វិញជាសម្ភារៈដ៏មានតម្លៃ និងប្រណីត ត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ដោយព្រះមហាក្សត្រ ព្រះសង្ឃ ឬភ្ញៀវមានកិត្យានុភាពខ្ពស់។ ពិតមែនហើយ ការប្រើប្រាស់ចានប្រាក់បង្ហាញពីភាពគួរសម ការគោរព និងភាពថ្លៃថ្នូរ។ ក្រៅពីនេះ វាក៏មានលក្ខណៈសម្បត្តិក្នុងការរក្សាសីតុណ្ហភាព និងត្រូវបានគេជឿថាមានគុណប្រយោជន៍ចំពោះសុខភាពផងដែរ។ ចំណែកឯស្លាបព្រាលោហៈ មិនត្រឹមតែជាឧបករណ៍សម្រាប់បរិភោគប៉ុណ្ណោះទេ ថែមទាំងមានមុខងារសំខាន់ក្នុងពិធីសាសនា ឬពិធីកាន់បិណ្ឌ ផងដែរ។ មួយវិញទៀត វារឹងមាំ និងប្រើប្រាស់បានយូរ មិនងាយបាក់ ឬពត់ ហើយមានទម្ងន់ធ្ងន់បន្តិច និងផ្តល់អារម្មណ៍ថាជាវត្ថុចាំបាច់។ ជាពិសេសរបស់របរប្រណីត ឬប្រពៃណី ត្រូវបានគេយកចិត្តទុកដាក់រចនា លម្អ ខ្លះមានឆ្លាក់ក្បាច់ ឬទម្រង់ប្លែកៗ ដែលបន្ថែមភាពស្រស់ស្អាត និងតម្លៃ។ ក្នុងសម័យបុរាណ គ្រួសារអ្នកមានធនធានក៏អាចប្រើស្លាបព្រាលោហៈសម្រាប់បរិភោគប្រចាំថ្ងៃដែរ។ ផ្ទុយទៅវិញ សម្ភារៈបរិក្ខារបរិភោគបែបសម័យទំនើបក្នុងពេលបច្ចុប្បន្ន មានភាពខុសគ្នាច្រើន។ ដោយសារតែការអភិវឌ្ឍន៍សង្គម និងបច្ចេកវិទ្យាបាននាំមកនូវសម្ភារៈថ្មីៗ ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាព។ ហេតុនេះហើយទើបមកដល់ពេលបច្ចុប្បន្នមិនសូវប្រើប្រាស់ ចានដែក ចានប្រាក់ និងស្លាបព្រាលោហៈ ជំនួសមកវិញដោយ ចានថ្ម ប្រអប់អាហារ ចានប្លាស្ទិក និងស្លាបព្រាប្លាស្ទិក។ រីឯចានថ្មត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគ្រួសារសម័យទំនើប ភោជនីយដ្ឋាន ឬហាងអាហារ។ ថែមទាំងមានរចនាបថស្អាតៗ ច្រើនជម្រើស ងាយស្រួលលាងសម្អាត និងអាចប្រើប្រាស់បានយូរថែមទៀតផង។ វាក៏ជាកត្តាសំខាន់មួយដែលជួយលើកសម្រស់តុអាហារឲ្យមើលទៅកាន់តែទាក់ទាញ ហើយក៏ក្លាយជាផ្នែកមួយនៃការតុបតែង និងបង្កើតបរិយាកាសដ៏ពិសេស។ ដូចគ្នាទៅនឹងចានថ្មដែរ ចានប្លាស្ទិកនិងស្លាបព្រាប្លាស្ទិក ពេញនិយមប្រើប្រាស់នៅពេលជួបជុំមិត្តភ័ក្តិ ពិធីជប់លៀង ឬអាហារតាមផ្លូវ។ មានភាពងាយស្រួលប្រើប្រាស់បានលឿន ដោយមិនចាំបាច់លាងសម្អាតច្រើន ព្រមទាំងលក្ខណៈសម្រាប់ការឆ្លើយតបទៅនឹងរបៀបរស់នៅមមាញឹក និងតម្រូវការជាក់ស្តែងរបស់មនុស្សសម័យបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត វាមានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន និងមិនងាយបែកបាក់។ បន្ថែមពីលើនេះទៀត ប្រអប់អាហារក៏ជាឧបករណ៍ដ៏សំខាន់មួយដែរ ហើយជួយឲ្យយើងមានជម្រើសច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយសារតែវាអាចរក្សាកម្ដៅអាហារបានល្អ ជាពិសេសសម្រាប់អ្នកដែលយកអាហារទៅធ្វើការ រៀនសូត្រ ឬធ្វើដំណើរ។ ប្រអប់អាហារថ្មីៗជាច្រើនត្រូវបានរចនាឡើងដើម្បីរក្សាគុណភាព និងរសជាតិនៃអាហារឲ្យបានយូរ។ សរុបមក ការប្រើប្រាស់សម្ភារៈបរិក្ខារសម្រាប់បរិភោគនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការវិវត្តន៍ពីភាពសាមញ្ញទៅរកភាពសម្បូរបែប និងការធ្វើទំនើបកម្ម។ តែទោះជាយ៉ាងណាក្តីក៏មានសម្ភារៈប្រពៃណីមួយចំនួនក៏នៅតែត្រូវបានថែរក្សា និងប្រើប្រាស់រហូតមកដល់បច្ចុប្បន្នផងដែរ ជាពិសេសនៅតាមទីជនបទ។